ប្រទេសកម្ពុជាសម្បូរទៅដោយខេត្តក្រុងជាច្រើន ដែលសុទ្ធសឹងតែមានលក្ខណៈពិសេស និងទាក់ទាញភ្ញៀវទេសចរ។ ខេត្តនីមួយៗសុទ្ធតែមានប្រវត្តិសាស្រ្ត វប្បធម៌ និងធនធានធម្មជាតិប្លែកៗពីគ្នា។ ចំពោះរាជធានីភ្នំពេញ គឺជាបេះដូងនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏សំខាន់។ ទីក្រុងនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលធ្វើឱ្យមានទេសភាពស្រស់ស្អាត និងអំណោយផលដល់ការធ្វើដំណើរផ្លូវទឹក។ ព្រះបរមរាជវាំងនិងវត្តភ្នំ ជាទីតាំងប្រវត្តិសាស្ត្រ និងសាសនាដ៏សំខាន់ ដែលបង្ហាញពីស្ថាបត្យកម្មខ្មែរដ៏វិចិត្រ។ សម្រាប់ព្រះបរមរាជវាំងជាទីកន្លែងដ៏សំខាន់ ដោយវាជាទីគង់ប្រថាប់របស់ព្រះមហាក្សត្រ។ ចំណែកវត្តភ្នំគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រតូចមួយដែលត្រូវបានបង្កើតឡើងមុនការបង្កើតទីក្រុងភ្នំពេញទៅទៀត។ សារមន្ទីរជាតិ ជាកន្លែងតម្កល់វត្ថុបុរាណ និងរូបចម្លាក់ខ្មែរដ៏មានតម្លៃជាច្រើន ដែលបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ឯវិមានឯករាជ្យ ជានិមិត្តរូបនៃការទាមទារឯករាជ្យពីអាណានិគមបារាំង ដែលមានស្ថាបត្យកម្មស្រដៀងនឹងប្រាសាទអង្គរ។ រីឯផ្សារធំថ្មី ជាផ្សារប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ដែលមានស្ថាបត្យកម្មប្លែក និងលក់ទំនិញគ្រប់ប្រភេទ ចាប់ពីគ្រឿងអលង្ការ រហូតដល់វត្ថុអនុស្សាវរីយ៍ និងវត្ថុផ្សេងៗទៀត។ ចំណែកឯតំបន់មាត់ទន្លេ ជាទីកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់ការកម្សាន្ត លំហែកាយ និងរីករាយជាមួយទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត។ ខេត្តនីមួយៗសុទ្ធតែមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយសារតែជាច្រកចូលទៅកាន់រមណីយដ្ឋានអង្គរ។ ខេត្តនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យទេសចរណ៍ និងសេវាកម្ម។ រមណីយដ្ឋានអង្គរ រួមមានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត។ ដែលប្រាសាទទាំងនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាស្នាដៃស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ។ ចំពោះភូមិវប្បធម៌កម្ពុជា ជាកន្លែងដែលបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌ខ្មែរតាមរយៈការសម្តែង និងការតាំងពិពណ៌បង្ហាញជាច្រើន។ ផ្សាររាត្រីនិងផាប់ស្ទ្រីត ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញ ដែលមានហាងលក់ទំនិញជាច្រើន ភោជនីយដ្ឋានច្រើនប្រភេទ និងបារ ជាច្រើនកន្លែង។ ឯភូមិបណ្តែតទឹកកំពង់ភ្លុក ឬមេជ្រៃ គឺជាទីកន្លែងដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅជុំវិញបឹងទន្លេសាប។ ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថាជាទីក្រុងឆ្នេរ និងជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា។ ខេត្តនេះមានឆ្នេរខ្សាច់សស្អាត និងកោះជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ ជាឆ្នេរដ៏ល្បីល្បាញសម្រាប់លំហែកាយ ងូតទឹកសមុទ្រ និងរីករាយជាមួយអាហារសមុទ្រស្រស់ៗ។ ឯកោះរុង និងកោះរុងសន្លឹម ជាកោះដ៏ស្រស់ស្អាតដែលមានទឹកថ្លាឆ្វេង ខ្សាច់សស្អាត និងជាកន្លែងដ៏ល្អសម្រាប់មុជទឹក និងកម្សាន្ត។ រីឯភ្នំព្រះសីហនុរាជ ឬហៅថា វត្តលើ ជាទីតាំងសាសនាដែលផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងព្រះសីហនុ និងសមុទ្រ។ ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ ចំណែកខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយធម្មជាតិស្រស់ស្អាត ធនធានកសិកម្ម និងប្រាសាទបុរាណជាច្រើន។ ខេត្តនេះត្រូវបានគេស្គាល់ថាជា ជង្រុកអង្ករ របស់កម្ពុជា ដោយសារតែខេត្តនេះមានការដាំដំណាំស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ភ្នំសំពៅ ជាភ្នំដ៏ល្បីល្បាញដែលមានល្អាងធម្មជាតិជាច្រើន រួមទាំង ល្អាងមរណៈ ដែលជាទីកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។ នៅពេលល្ងាច មានហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីល្អាងនេះយ៉ាងច្រើន។ ចំពោះប្រាសាទឯកភ្នំ ជាប្រាសាទបុរាណដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបងដែលបានកសាងឡើងនៅសតវត្សរ៍ទី១១។ ឯរថភ្លើងឫស្សី ជាមធ្យោបាយធ្វើដំណើរដ៏ប្លែក និងទាក់ទាញ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចររីករាយជាមួយទេសភាពតាមវាលស្រែផងដែរ។ ហើយផ្ទះបុរាណនៅបាត់ដំបង ដែលជាផ្ទះឈើចាស់ៗមានស្ថាបត្យកម្មបារាំងលាយខ្មែរ ដែលបង្ហាញពីអតីតកាលដ៏រុងរឿង។ ចំពោះខេត្តកំពត ជាខេត្តឆ្នេរសមុទ្រដែលល្បីល្បាញដោយសារម្រេចកំពតដែលមានគុណភាពខ្ពស់ ទេសភាពភ្នំដ៏ស្រស់ត្រកាល និងអគារបែបអាណានិគមបារាំងចាស់ៗ។ ខេត្តកំពតមានតំបន់ទាក់ទាញដូចជា ភ្នំបូកគោ ចំការម្រេចកំពត រមណីយដ្ឋានទឹកឈូ និងទន្លេកំពត។ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឬហៅកាត់ថា ភ្នំបូកគោ ជាតំបន់ភ្នំដែលមានអាកាសធាតុត្រជាក់ មានរមណីយដ្ឋានប្រវត្តិសាស្ត្រដូចជា ព្រះវិហារកាតូលិកចាស់ៗ កាស៊ីណូចាស់ និងវត្តសំពៅប្រាំ។ ថ្មីៗនេះមានការអភិវឌ្ឍន៍រមណីយដ្ឋានថ្មីៗជាច្រើនទៀតនៅភ្នំបូកគោផងដែរ។ ចំការម្រេចកំពតជាកន្លែងដែលភ្ញៀវទេសចរអាចទៅទស្សនាចំការម្រេច និងស្វែងយល់ពីដំណើរការនៃការដាំដុះ និងប្រមូលផលផលិតផលដ៏ល្បីល្បាញនេះទៀតផង។ រមណីយដ្ឋានទឹកឈូ ជាកន្លែងលំហែកាយធម្មជាតិដែលមានទឹកធ្លាក់ និងទីធ្លាសម្រាប់អោយភ្ញៀវទេចរបោះតង់បានផងដែរ។ ឯទន្លេកំពត ជាកន្លែងផ្តល់ឱកាសសម្រាប់ការជិះទូកកម្សាន្ត មើលថ្ងៃលិច និងរីករាយជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់។ ចំពោះខេត្តកណ្ដាល ជាខេត្តព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាតំបន់កសិកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់បន្លែ ផ្លែឈើ និងត្រីសាច់ដល់ទីក្រុងភ្នំពេញទៀតផង។ ខេត្តនេះមានប្រព័ន្ធធារាសាស្ត្រ និងទន្លេជាច្រើនដែលអំណោយផលដល់ការធ្វើកសិកម្ម និងដឹកជញ្ជូនផងដែរ។ ខេត្តកណ្ដាលមានតំបន់ទាក់ទាញដូចជា កោះដាច់ វត្តភ្នំប្រសិទ្ធ តំបន់កសិកម្ម និងទីតាំងប្រវត្តិសាស្រ្ដមួយចំនួនទៀតផង។ កោះដាច់ ជាកោះមួយនៅកណ្តាលទន្លេមេគង្គ ដែលល្បីល្បាញខាងផលិតផលសូត្រ និងសិប្បកម្មតម្បាញ ហើយភ្ញៀវទេសចរអាចទៅទស្សនាផ្ទាល់ និងស្វែងយល់ពីរបៀបផលិតសូត្រ។ វត្តភ្នំប្រសិទ្ធ ជាទីអារាមដ៏ល្បីល្បាញមួយនៅក្នុងខេត្តកណ្ដាល។ កសិកម្មក្នុងខេត្តកណ្ដាលបានដើរតួនាទីយ៉ាងសំខាន់ ដោយវាជាអ្នកផ្គត់ផ្គង់បន្លែផ្លែឈើដ៏ច្រើនសម្បូរបែប។ ចំណែកឯខេត្តកំពង់ចាម ជាខេត្តមួយដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ហើយជាខេត្តដែលមានប្រជាជនច្រើនជាងគេទីបីផងដែរ ខេត្តនេះសម្បូរដោយដីមានជីជាតិនិងធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់កាលពីមុន។ ខេត្តកំពង់ចាមមានតំបន់ទាក់ទាញដូចជា ស្ពានគីហ្សូណា ភ្នំហាន់ជ័យ ប្រាសាទនគរបាជ័យ ចំការកៅស៊ូ និងចំការដំណាំផ្សេងៗ។ ស្ពានគីហ្សូណា ជាស្ពានមិត្តភាពកម្ពុជានិងជប៉ុន ដែលជាស្ពានខ្សែកាបដំបូងគេបង្អស់នៅកម្ពុជាដែលឆ្លងកាត់ទន្លេមេគង្គ។ ឯភ្នំហាន់ជ័យ មានវត្តបុរាណ និងជាទីកន្លែងសម្រាប់គយគន់ទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាត។ ចំពោះប្រាសាទនគរបាជ័យ ជាប្រាសាទបុរាណដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ហើយវាក៏ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញផងដែរ។ ខេត្តកំពង់ចាមក៏សម្បូរដោយចំការដំណាំជាច្រើនផងដែរ ជាពិសេសចំការកៅស៊ូ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជនផងដែរ។